របាំបុរាណខ្មែរ គឺជាប្រពៃណីសិល្បៈដែលបន្សល់ទុកមកតាំងពីសម័យបុរាណមកទល់សព្វថ្ងៃ។ របាំបុរាណនេះត្រូវបានសម្តែងជាមួយតន្ត្រីបុរាណ មានចលនាយឺតៗ ទន់ភ្លន់ ទាក់ភ្នែក ដែលបង្ហាញពីភាពសម្បូរបែបក្នុងសង្គមវប្បធម៌ខ្មែរ។ វាត្រូវបានបង្កើតឡើងសម្រាប់ថ្វាយដល់ព្រះមហាក្សត្រ ឬ ព្រះសេវៈក្នុងជំនាន់មុន ដើម្បីសុំសេចក្តីសុខ និង ជៀសវាងពីគ្រោះធម្មជាតិនានា។ របាំបុរាណខ្មែរមានលក្ខណៈសំខាន់ និង យកទៅសម្តែងគោលបំណងផ្សេងៗ ដូចជា ការប្រារព្ធពិធីនានានៅក្នុងសង្គមខ្មែរ។ របាំបុរាណខ្មែរមានឈ្មោះដូចជា របាំព្រះរាជទ្រព្យ របាំជូនពរ, របាំទេពអប្សរា, របាំព្រះថោងនាងនាគ, របាំរាមកេរ្តិ៍, របាំយីកេ និងរបាំអាយ៉ៃឆ្លងឆ្លើយ។ ក្នងនោះរបាំមុនីមាឃលា គឺជារបាំបុរាណខ្មែរដែលមានប្រជាប្រិយ និងមានប្រវត្តិសាស្ត្រល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ របាំនេះបង្ហាញពីរឿងនិទានប្រកួតប្រជែងរវាងសិស្សនៃឥសីគ្រូដ៏មានអានុភាព ដែលមានតួអង្គសំខាន់គឺ នាងមេខលា និង រាមឥសូរ ដែលប្រកួតប្រជែងគ្នាដើម្បីយកកែវពន្លឺ។ វាត្រូវបានសម្តែងជាមួយតន្ត្រីភ្លេងពិណពាទ្យ និងមានលក្ខណៈចលនាយឺតៗ ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងសិល្បៈវប្បធម៌ខ្មែរ។ ជាពិសេសរបាំមណីមេខលា បង្ហាញពីអំណាចនិងឥទ្ធិពលក្នុងវប្បធម៌ខ្មែរយ៉ាងច្បាស់លាស់តាមរយៈលក្ខណៈសក្ការៈ និងសារៈសំខាន់ដែលវាទទួលបានក្នុងប្រពៃណីខ្មែរ។ តួអង្គនៅក្នុងរឿងនាងមេខលា និងរាមឥសូរ តំណាងឱ្យអំណាចធម្មជាតិ និងអំណាចទេវតា។ វាមានលក្ខណៈសក្ការៈ និងត្រូវបានសម្តែងដោយអ្នកសម្តែងដែលមានជំនាញខ្ពស់ ទាំងបច្ចេកទេស និងរូបរាងសម្រស់ និងឥរិយាបថល្អ។ របាំមុនីមាឃលា គឺជាផ្នែកមួយនៃរបាំព្រះរាជទ្រព្យ ដែលជារបាំបែបសក្ការៈ មានការថែរក្សានិងសម្តែងក្នុងព្រះបរមរាជវាំង និងពិធីបុណ្យសាសនា សម្រាប់ថ្វាយព្រះ និងបង្ហាញពីប្រពៃណីវប្បធម៌ខ្មែរ។ អ្នកចូលរួមរាំរបាំមុនីមាឃលា ត្រូវប្រើសម្លៀកបំពាក់ និងឧបករណ៍តុបតែងពិសេសដែលមានលក្ខណៈបុរាណ និងសម្បូរបែប ដើម្បីបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ។ សម្លៀកបំពាក់របស់អ្នករាំរួមមានមកុដដែលមានកំពូលមួយ និងរចនាឡើងយ៉ាងស្រស់ស្អាត ជាមួយនឹងរចនាក្បូរក្បាច់ និងសក់វែងប្រះស្មា។ នៅលើក្បាលរបស់នារីរាំតែងតែមានការតុបតែងលម្អបន្ថែម ដូចជា ក្រងសក់ និង ពាក់រំយោលដល់ស្មា។ អាវដែលពាក់មានសង្វារខ្វែងពីរលើទ្រូង និងស្នាប់ចង្កេះដែលរឹតតឹង និងមានរំយោលភ្ជាប់ទៅនឹងសំពត់ផងដែរ។ សូម្បីតែជើងក៏មានពាក់កង ដែលមានរចនាជាផ្នត់អង្កាញ់ៗផងដែរ។ លើសពីនេះ ការសម្តែងរបាំមុនីមាឃលា ត្រូវបានគាំទ្រដោយតន្ត្រីភ្លេងបែបបុរាណ ដូចជា ភ្លេងពិណពាទ្យ ដែលជួយបង្កើតបរិយាកាសសម្តែង និងបង្ហាញភាពល្វត់ល្វន់។ ជាពិសេសរបាំមុនីមាឃលា ផ្តល់សារសំខាន់ចំពោះវប្បធម៌ខ្មែរយ៉ាងច្រើនចំពោះកូនចៅជំនាន់ក្រោយ។ របាំនេះបង្ហាញពីទំនាស់រវាងសភាវៈល្អនិងអាក្រក់ តាមរឿងនិទាននៃការប្រកួតប្រជែងរវាងមណីមេខលា និងរាមឥសូរ ដែលជាតួអង្គបុរាណ។ របាំនេះជាស្នាដៃសិល្បៈបុរាណ ដែលបង្ហាញពីប្រពៃណី និង ជំនឿបុរាណខ្មែរ ដូចជាជំនឿក្នុងការបួងសួងសុំទឹកភ្លៀង និង ការរក្សាធម្មជាតិ។ របាំនេះជាមូលដ្ឋានគ្រឹះក្នុងរបាំព្រះរាជទ្រព្យខ្មែរ ដែលត្រូវបានសម្តែងក្នុងព្រះរាជវាំង និងពិធីបុណ្យសាសនា ដើម្បីថ្វាយព្រះ និងបង្ហាញអត្តសញ្ញាណវប្បធម៌ជាតិ។ ក្បាច់រាំនិងចលនារបស់របាំបង្ហាញពីភាពល្អឥតខ្ចោះ និងសម្រស់ទន់ភ្លន់ ដែលជាការបង្ហាញពីអត្តចរិតនារីខ្មែរ និងសិល្បៈខ្មែរដែលមានតម្លៃវប្បធម៌ខ្ពស់។ ដោយសារតែរបាំមុនីមាឃលា ជារបាំបុរាណសក្ការៈដែលមានប្រភពពីព្រះរាជវាំង អ្នករាំត្រូវបានទទួលការបណ្តុះបណ្តាលយ៉ាងម៉ត់ចត់ និងត្រូវប្រើសម្លៀកបំពាក់ និងឧបករណ៍តុបតែងដែលមានតម្លៃវប្បធម៌ខ្ពស់។ លើសពីនេះទៅទៀតរបាំមុនីមាឃលាមានប្រវត្តិ និងដើមកំណើតដែលមានដើមទ្រង់ទ្រាយពីរឿងព្រេងបុរាណខ្មែរ "រឿងដើមកំណើតរន្ទះ" ដែលបានចងក្រងជារបាំនៅឆ្នាំ ១៩៦៥។ របាំនេះបង្ហាញពីការប្រកួតប្រជែងរវាងតួអង្គសិស្សពីឥសីគ្រូដ៏មានអានុភាព គឺនាងមេខលា និងរាមឥសូរដែលប្រកួតគ្នាដើម្បីយកកែវពន្លឺ។ វាត្រូវបានចាត់ថាជារបាំបែបសក្ការៈ ដែលសម្តែងដោយការចងក្រងលំអិតពីរឿងនិទានបុរាណ និងមានការតុបតែងសម្លៀកបំពាក់ និងចលនារបាំយ៉ាងស្រស់ស្អាត។ របាំនេះមានគោលបំណងបង្ហាញពីទំនាស់រវាងសភាវៈល្អនិងអាក្រក់ និងជំនឿសុទ្ធសាធក្នុងការបួងសួងទឹកភ្លៀង ដើម្បីធានាថា ប្រជាជននិងសហគមន៍នឹងទទួលបានផលដំណាំល្អ និងជីវិតល្អនៅក្នុងរដូវកាលថ្មី។ ការប្រារព្ធ របាំមុនីមាឃលា ឡើងជាពិសេសនៅពេលមានពិធីថ្វាយព្រះ និងពិធីបុណ្យសំខាន់ៗដែលទាក់ទងនឹងវប្បធម៌ និងសាសនាខ្មែរ។ សរុបមករបាំបុរាណខ្មែរ ជាស្នាដៃសិល្បៈវប្បធម៌ដ៏មានតម្លៃ និងមានប្រវត្តិជ្រាលជ្រៅក្នុងប្រពៃណីខ្មែរ ដែលបង្ហាញពីរឿងនិទាន ប្រពៃណី និងជំនឿសាសនាខ្មែរ។ របាំមណីមេខលា ជារបាំបុរាណមួយដែលមានឥទ្ធិពលខ្លាំងក្នុងការបង្ហាញពីអំណាចធម្មជាតិ និងទេវតា តាមរយៈរឿងនិទានប្រកួតប្រជែងរវាងតួអង្គទាំងពីរ។ វាត្រូវបានសម្តែងក្នុងពិធីបុណ្យសំខាន់ៗ ដើម្បី សុំទឹកភ្លៀង និង សុំសេចក្តីសុខ សេចក្តីចម្រើន។ ការសម្តែងរបស់អ្នកសិល្បៈក្នុងរបាំបុរាណនេះ មានសារៈសំខាន់ក្នុងការរក្សា និងបន្តវប្បធម៌ខ្មែរ ជួយចងចាំប្រវត្តិសាស្ត្រ និងបង្កើតអត្តសញ្ញាណជាតិ។ ដោយសារតែរបាំបុរាណខ្មែរនិងរបាំមណីមេខលា ជាសម្បត្តិវប្បធម៌ និងជាការបង្ហាញពីសិល្បៈ សាសនា និងជំនឿប្រពៃណីបន្តសិល្បៈនេះយ៉ាងយូរអង្វែង។